ចុងភៅខ្មែរបានច្នៃម្ហូបបួសជាច្រើនប្រភេទ ដោយប្រើគ្រឿងផ្សំធម្មជាតិស្រស់ៗ ដូចជា បន្លែ ផ្លែឈើ ផ្សិត ត្រាវ ដំឡូង និងគ្រឿងទេសប្រពៃណីខ្មែរ ដែលមានរសជាតិឆ្ងាញ់និងជំនួយដល់សុខភាព។ សម្រាប់ម្ហូបបួសខ្មែរដែលគេពេញនិយមជាងគេគឺ "ការីបួស" ដែលត្រូវបានចម្អិនដោយប្រើបន្លែផ្សេងៗ ផ្សិត ឬដំឡូង ដែលអាចជំនួសសាច់។ ការីបួសជាម្ហូបដ៏ពេញនិយមមួយ ដែលជាធម្មតាគេប្រើប្រាស់គ្រឿងការីខ្មែរដែលមានដូចជា រមៀត រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម និងម្ទេស លាយជាមួយខ្ទិះដូង។ ហើយដើម្បីជំនួសសាច់ គេប្រើប្រាស់បន្លែចម្រុះដូចជា ដំឡូងបារាំង ដំឡូងជ្វា ការ៉ុត ត្រប់ ននោង ស្ពៃក្ដោប ផ្កាខាត់ណា ឬផ្សិតស្រស់ៗជាច្រើនប្រភេទ។ សម្លនេះ មានរសជាតិផ្អែមប្រៃ និងរាវល្មម មានក្លិនឈ្ងុយឈ្ងប់នៃគ្រឿងការី និងខ្ទិះដូង ដែលគេច្រើនទទួលទានជាមួយបាយ ឬនំប៉័ង។